នៅក្នុងវប្បធម៌របស់ខ្មែរបុណ្យសាសនានិងការស្វាគមន៍គ្នា ឆ្លុះបញ្ចាំងពីការគោរព និងបង្ហាញពីប្រពៃណីវប្បធម៌របស់ខ្មែរផងដែរ។ ការសំពះ គឺជាកាយវិការសំខាន់បំផុត ដើម្បីបង្ហាញការគោរពជាពិសេសក្នុងអំឡុងពេលបុណ្យទាននានានិងពេលជួបមុខព្រមទាំងការលាគ្នា។ ការសំពះសម្រាប់មិត្តភ័ក្តិ ឬអ្នកដែលមានអាយុតិចជាងខ្លួន គឺត្រូវដាក់ដៃត្រឹមដើមទ្រូង រួចឱនក្បាលបន្តិច។ ការសំពះសម្រាប់ចាស់ព្រឹទ្ធាចារ្យ គ្រូបង្រៀន ឬអ្នកមានអំណាច គឺត្រូវលើកដៃខ្ពស់បន្តិច ត្រឹមចង្កា ឬច្រមុះ រួចឱនក្បាលជ្រៅជាង។ ការគោរពសំពះសម្រាប់ព្រះសង្ឃ ឬព្រះមហាក្សត្រ គឺត្រូវដាក់ ដៃត្រឹមចិញ្ចើម ឬថ្ងាស ជាមួយនឹងការឱនក្បាលឱ្យខ្លាំងបំផុត។ ជាចុងក្រោយការសំពះបួងសួង ឬទីសក្ការបូជា គឺត្រូវដាក់ដៃត្រឹមថ្ងាស ឱនក្បាលឲ្យខ្លាំងបំផុត។ ពីធីបុណ្យចូលឆ្នាំខ្មែរជាពិធីបុណ្យមានរយៈពេលបីថ្ងៃ ដែលសម្គាល់ការបញ្ចប់រដូវប្រមូលផល និងការចាប់ផ្តើមឆ្នាំថ្មី។ គេប្រើពាក្យដើម្បីជាការគោរពការស្វាគមន៏ក្នុងឱកាសបុណ្យចូលឆ្នាំថា សួស្ដីឆ្នាំថ្មីប្រពៃណីខ្មែរ បុណ្យចូលឆ្នាំថ្មីជាការគោរព និងការស្វាគមន៏ឆ្នាំថ្មីដែលនិងឈានចូលមកដល់។ ក្នុងឱកាសបុណ្យនេះផងដែរ ប្រជាជនខ្មែរក៏គោរពអរគុណដល់ទេវតាដែលថែរក្សាឆ្នាំចាស់ និងស្វាគមន៏ទទួលទេវតាថែរក្សាឆ្នាំថ្មី មានសិរីសួស្ដីដែរ។ វាក៏ជាឱកាសសម្រាប់ប្រជាជនខ្មែរធ្វើការទទួលស្វាគមន៍ការជួបជុំញ្ញាតិមិត្តបងប្អូន និងការលេងល្បែងកំសាន្តផងដែរ។ ភ្ជុំបិណ្ឌគឺជាពិធីបុណ្យសាសនាមួយដែលមានរយៈពេល ១៥ថ្ងៃ ហើយជាធម្មតាគឺនៅខែកញ្ញា ឬខែតុលា ធ្វើឡើងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅ។ ពាក្យដែលគេនិយាយសម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌគឺ រីករាយបុណ្យភ្ជុំបិណ្ឌនិងរីករាយពិធីបុណ្យភ្ជុំបិណ្ឌ ជាការស្វាគមន៍ពីធីបុណ្យភ្ជុំបិណ្ឌ។ ចំពោះការគោរពក្នុងថ្ងៃភ្ជុំបិណ្ឌ គឺការយកចិត្តទុកដាក់ទៅលើការធ្វើបុណ្យដាក់ទាននៅវត្តអារាមដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណបុព្វការីជន។ បុណ្យភ្ជុំបិណ្ឌជាពេលដែលគេគោរពដល់ព្រះសង្ឃដែលគង់ក្នុងវត្តដើម្បីកាន់ព្រះវស្សា និងគោរពដល់ព្រះពុទ្ធដែលបានបង្កើតឲ្យមានសាសនា។ រីឯថ្ងៃបុណ្យពិសាខបូជា ប្រជាជនខ្មែរតែងគោរពបូជា ដឹងគុណចំពោះព្រះពុទ្ធ និងព្រះពុទ្ធសាសនា។ វិសាខបូជាគឺជាបុណ្យពុទ្ធសាសនាសំខាន់មួយក្នុង ខែមេសា ឬឧសភាអាស្រ័យលើប្រតិទិនចន្ទគតិ ដែលរំលឹកដល់ថ្ងៃប្រសូតការត្រាស់ដឹង និងការចូលបរិនិព្វានរបស់ព្រះពុទ្ធ។ ចំណែកពាក្យសម្រាប់ការសា្វគមន៍គឺ រីករាយពិសាខបូជា។ តាមប្រពៃណី ប្រជាជនខ្មែរច្រើនទៅវត្តធ្វើបុណ្យទាន និងចូលរួមក្នុងពិធីដង្ហែទៀនព្រមទាំងកាយវិការគោរព និងការសំពះយ៉ាងសមរម្យក្នុងពីធីផងដែរ។ មាឃបូជា ជាបុណ្យពុទ្ធសាសនាធ្វើឡើងនៅចន្លោះខែកុម្ភៈ ឬមីនា ដែលគោរពរំលឹកដល់ការជួបជុំដោយឯកឯងរបស់សាវ័កព្រះពុទ្ធ ចំនួន១,២៥០ អង្គ។ វាជាបុណ្យដែលខ្មែរតែងជួបជុំធ្វើឡើងនៅតាមបណ្ដាវត្តអារាម គោរពបូជានិងរៀបចំចង្ហាន់ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងចាស់ព្រឹទ្ទាចារ្យផងដែរ។ ពាក្យសម្រាប់ទទួលថ្ងៃបុណ្យ គឺ រីករាយថ្ងៃបុណ្យមាឃបូជា។ វាក៏ជាថ្ងៃដែលខ្មែរជាពុទ្ទសាសនឹក គោរពដឹងគុណដល់ការបង្រៀនរបស់ព្រះពុទ្ធដែរ។ ទោះបីជាបុណ្យអុំទូក មិនមែនជាបុណ្យសាសនាយ៉ាងពិតប្រាកដដូចភ្ជុំបិណ្ឌក្ដី ក៏វាមានអត្ថន័យខាងវិញ្ញាណ ហើយខ្មែរតែងប្រារព្ធជារៀងរាល់ឆ្នាំដែរ ។ បុណ្យនេះប្រារព្ធឡើងក្នុងខែនៃការផ្លាស់ប្តូរទិសដៅទន្លេសាប ជាភាសាបុរាណហៅថា “បបូរទឹក” ដែលត្រូវប្រារព្ធពិធីបុណ្យក្នុងថ្ងៃព្រះច័ន្ទពេញបូណ៌មី។ បុណ្យនេះមានអត្ថន័យសំខាន់ទាំងការគោរព និងទាក់ទងជាមួយប្រវត្តិសាស្រ្ដ សាសនា និងវប្បធម៌។ ចំពោះការស្វាគមន៍ឱកាសបុណ្យនេះ ខ្មែរពោលថា អបអរសាទរពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ។ វាជាថ្ងៃដែលប្រជាជនខ្មែរគោរពដល់ជ័យជំនះដែលព្រះរាជាណាចក្រខ្មែរបានប្រើទូកសម្រាប់ការពារ ប្រទេសនៅសម័យអង្គរ។ ប្រជាជនខ្មែរគោរពទឹក ដែលជាធនធានដ៏សំខាន់សម្រាប់ជីវភាពកសិកម្ម និងជីវិតប្រចាំថ្ងៃ។ អកអំបុកជាប្រពៃណីពិធីបុរាណមួយ ដែលមានអត្ថន័យទាក់ទងនឹងការគោរព ព្រះខែ ឬហៅថា ព្រះកេតុមាលា និងការសូមសំណាងល្អសម្រាប់ឆ្នាំថ្មីរបស់កសិករ។